វត្តមាន និងការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យភាពយន្ត ជាពិសេសក្នុងនាមជាអ្នកប្រឹក្សាយោបល់ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាខ្លឹមសារដែលទាក់ទងនឹងវប្បធម៌ សាសនា និងជំនឿ ត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវ និងប្រកបដោយការគោរព។ តួនាទីសំខាន់ៗរបស់ព្រះសង្ឃក្នុងនាមជាអ្នកប្រឹក្សាយោបល់ផ្នែកភាពយន្តរួមមាន ការផ្ដល់ការណែនាំអំពីវប្បធម៌ និងសាសនា ការធានាឲ្យមានការបង្ហាញពិធីបុណ្យ និងគំនិតផ្លូវចិត្តប្រកបដោយការគោរព ការជួយរក្សាភាពត្រឹមត្រូវ និងការពារការបង្ហាញខុស ក៏ដូចជាការដើរតួជាអ្នកសម្របសម្រួលរវាងអ្នកផលិតភាពយន្ត និងសហគមន៍សាសនា។ ព្រះសង្ឃដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា អ្នកជំនាញ និងអ្នកថែរក្សាដ៏សំខាន់នៃវប្បធម៌ និងសាសនា ជាពិសេសព្រះពុទ្ធសាសនានៅកម្ពុជា។ ដូច្នេះ ពួកគាត់អាច ផ្ដល់ការណែនាំស៊ីជម្រៅ អំពីទិដ្ឋភាពវប្បធម៌ និងសាសនាដែលពាក់ព័ន្ធនឹងសាច់រឿង ឬតួអង្គក្នុងភាពយន្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងការគោរព។ ការណែនាំរបស់ព្រះសង្ឃរាប់បញ្ចូលទាំង ទំនៀមទម្លាប់ និងប្រពៃណី ទស្សនៈវិជ្ជា និងជំនឿជាដើម។ ព្រះសង្ឃក៏អាចជួយណែនាំអ្នកផលិតភាពយន្តអំពី របៀបរស់នៅ របស់ប្រជាពលរដ្ឋខ្មែរដែលផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា ដូចជា ការស្លៀកពាក់ ក្នុងពិធីបុណ្យនានា ភាសា ដែលប្រើក្នុងបរិបទសាសនា និង ពិធីផ្សេងៗ ដែលត្រូវអនុវត្តឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍ របៀបរៀបចំពិធីបុណ្យបច្ច័យបួន ហែរកឋិន ឬវេរភត្តាហារជូនព្រះសង្ឈ។ ដែលការយល់ដឹងពីចំណុចទាំងនេះជួយឲ្យភាពយន្តមានលក្ខណៈប្រាកដនិយម និងគួរឲ្យជឿជាក់។ ព្រះសង្ឃក៏អាច ពន្យល់អំពីគោលការណ៍សំខាន់ៗនៃព្រះពុទ្ធសាសនា ដូចជា អរិយសច្ច៤ បញ្ចសីល ប្រធានធម៌ ឬកម្មផល។ ពួកគាត់អាចបកស្រាយ គំនិតនៃការបង្រៀន ទាំងនេះ និងបង្ហាញ របៀបដែលជំនឿទាំងនេះឆ្លុះបញ្ចាំងនៅក្នុងជីវភាពប្រចាំថ្ងៃ របស់ពុទ្ធបរិស័ទ។ នេះជួយឲ្យអ្នកនិពន្ធរឿង និងអ្នកដឹកនាំរឿងអាចកសាងតួអង្គ និងសាច់រឿងដែលមានអត្ថន័យជ្រាលជ្រៅ និងស្របតាមទស្សនៈពុទ្ធសាសនា។ ការទទួលបានការណែនាំពីព្រះសង្ឃ គឺជាកត្តាចាំបាច់សម្រាប់ដំណើរការផលិតភាពយន្ត។ រាល់ពាក្យណែនាំទាំងអស់នេះ មិនត្រឹមតែមានលក្ខណៈកម្សាន្តប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណេះដឹង និងគោរពបាននូវតម្លៃវប្បធម៌ ចំពោះសាសនាទៀតផង។ ដើម្បីជៀសវាងការយល់ច្រឡំ ការបកស្រាយខុស ឬការប្រមាថដល់សាសនា ព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ក្នុងការ បញ្ជាក់ឲ្យមានការបង្ហាញពិធីបុណ្យ និងគំនិតផ្លូវចិត្តយ៉ាងគោរព នៅក្នុងភាពយន្ត។ ដែលនេះធានាថាខ្លឹមសារសាសនាត្រូវបានបង្ហាញត្រឹមត្រូវ និងសមរម្យ។ ព្រះសង្ឃនឹង ណែនាំអំពីរបៀបរៀបចំ និងអនុវត្តពិធីបុណ្យនានាឲ្យបានត្រឹមត្រូវ តាមព្រះពុទ្ធវិន័យ និងប្រពៃណីជាតិ។ ឧទាហរណ៍ របៀបរៀបចំរោងបុណ្យ របៀបវេរចង្ហាន់ របៀបសំដែងធម៌ ឬការរៀបចំពិធីមង្គលការ និងពិធីបុណ្យសពផងដែរ។ ការណែនាំទាំងនេះជួយអ្នកផលិតភាពយន្តឲ្យមានភាពពិតប្រាកដក្នុងការបង្កើតឈុតឆាក ដែលឆ្លុះបញ្ចាំងពីជីវិតពិតរបស់ពុទ្ធបរិស័ទ។ ក្រៅពីទិដ្ឋភាពខាងក្រៅ ព្រះសង្ឃក៏ជួយឲ្យអ្នកផលិតភាពយន្ត យល់ដឹង និងបង្ហាញពីគំនិតផ្លូវចិត្ត សីលធម៌ និងតម្លៃដ៏ជ្រាលជ្រៅនៃសាសនា ផងដែរ។ នេះរួមបញ្ចូលទាំងការបកស្រាយពីគំនិតដូចជា សេចក្តីមេត្តា ករុណា ខន្តី ការលះបង់ ឬផលនៃកម្មផលជាដើម។ តាមរយៈការណែនាំរបស់ព្រះសង្ឃ ភាពយន្តអាចបង្ហាញពី ឥទ្ធិពលខាងក្នុងនៃសាសនាទៅលើតួអង្គ និងសាច់រឿង ប្រកបដោយភាពប្រាកដនិយម និងការគោរព មិនមែនគ្រាន់តែជាការបង្ហាញរូបភាពខាងក្រៅប៉ុណ្ណោះទេ។ ការចូលរួមរបស់ព្រះសង្ឃក្នុងចំណុចនេះ មិនត្រឹមតែជួយការពារកំហុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់គុណភាព និងជម្រៅនៃភាពយន្ត ដែលមានខ្លឹមសារសាសនាផងដែរ។ តួនាទីដ៏សំខាន់បំផុតមួយរបស់ព្រះសង្ឃក្នុងនាមជាអ្នកប្រឹក្សាយោបល់ផ្នែកភាពយន្ត គឺការ ជួយរក្សាភាពត្រឹមត្រូវ និងការពារការបង្ហាញខុស អំពីព្រះពុទ្ធសាសនា ឬវប្បធម៌ជាតិ។ ការការពារកុំឱ្យមានការបកស្រាយខុស ឬការប្រមាថ គឺជាកិច្ចការចាំបាច់សម្រាប់ភាពយន្តដែលទាក់ទងនឹងប្រធានបទរសើបទាំងនេះ។ ព្រះសង្ឃនឹងផ្ដល់ មតិយោបល់លើអត្ថបទភាពយន្ត តាំងពីដំណាក់កាលដំបូង។ ពួកគាត់នឹងពិនិត្យមើលរាល់ឈុតឆាក ពាក្យពេចន៍ និងសាច់រឿង ដើម្បី កែសម្រួលចំណុចណាដែលមិនត្រឹមត្រូវ ឬអាចបង្កជាការយល់ច្រឡំ អំពីជំនឿសាសនា ទំនៀមទម្លាប់ ឬប្រវត្តិសាស្ត្រ។ ឧទាហរណ៍ ការបកស្រាយខុសអំពីពាក្យបាលី ពិធីសាសនា ឬទស្សនៈវិជ្ជាព្រះពុទ្ធសាសនា។ ដែលព្រះសង្ឃអាច ផ្ដល់ដំបូន្មានដល់តួអង្គដែលសម្ដែងជាព្រះសង្ឃ ឬតួអង្គសាសនាដទៃទៀត។ ពួកគាត់នឹងណែនាំពីរបៀប សម្ដែងបានសមស្របតាមលក្ខណៈ និងកាយវិការ របស់បុគ្គលសាសនា ដូចជាការដើរ ការអង្គុយ ការនិយាយស្តី ឬការប្រើប្រាស់បរិក្ខារសាសនា។ ការធ្វើបែបនេះជួយឱ្យការសម្ដែងមានភាពប្រាកដនិយម និងគួរឲ្យជឿជាក់សម្រាប់អ្នកទស្សនា។ ព្រះសង្ឃនឹង ធានាថាមិនមានឈុតឆាក ឬពាក្យសម្ដីណាដែលបង្កជាការប្រមាថដល់សាសនា ឬជំនឿ ឡើយ។ នេះរាប់បញ្ចូលទាំងការប្រើប្រាស់រូបភាពព្រះពុទ្ធ ការនិយាយប៉ះពាល់ដល់ព្រះរតនត្រ័យ ឬការបង្ហាញអ្វីដែលមិនសមរម្យចំពោះទីសក្ការបូជា។ ការការពារនេះមានសារៈសំខាន់ណាស់ដើម្បីរក្សាភាពថ្លៃថ្នូរនៃសាសនា។ តាមរយៈការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃ អាចជួយធានាបានថា ភាពយន្តដែលផលិតឡើងមិនត្រឹមតែមានលក្ខណៈសិល្បៈខ្ពស់ប៉ុណ្ណោះទេ។ ថែមទាំងមានភាពត្រឹមត្រូវខាងវប្បធម៌ និងសាសនា ដែលទទួលបានការទទួលស្គាល់ និងការគោរពពីសាធារណជន ជាពិសេសពុទ្ធបរិស័ទ។ ព្រះសង្ឃមិនត្រឹមតែជាអ្នកប្រឹក្សាយោបល់ប៉ុណ្ណោះទេ ថែមទាំងជាដៃគូសហការណ៍ដ៏សំខាន់ រវាងអ្នកផលិតភាពយន្ត និងសហគមន៍សាសនា។ តួនាទីនេះជួយកាត់បន្ថយគម្លាតនៃការទំនាក់ទំនង កាត់បន្ថយការយល់ច្រឡំ និងបង្កើតបរិយាកាសសហការល្អ។ ព្រះសង្ឃអាចបំពេញតួនាទីនេះបានតាមរយៈ ការសម្របសម្រួលទំនាក់ទំនង និងការផ្ដល់ការយោគយល់ពីអ្នកផលិតភាពយន្ត។ ហើយពួកគាត់ក៏បាន សម្រួលដល់ការប្រាស្រ័យទាក់ទងគ្នា រវាងអ្នកផលិតភាពយន្តដែលមិនសូវយល់ពីពិភពសាសនា និង ស្ថាប័នសាសនា ឬព្រះសង្ឃដទៃទៀតអោយបានយល់ដឹងកាន់តែច្បាស់។ ពួកគាត់អាចជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព ជួយរៀបចំកិច្ចប្រជុំ ឬការសន្ទនា ដើម្បីឲ្យភាគីទាំងសងខាងអាចផ្លាស់ប្តូរគំនិត និងយល់ពីគ្នាទៅវិញទៅមក។ ការសម្របសម្រួលនេះអាចជួយជៀសវាងបញ្ហាទំនាក់ទំនងដែលបង្កឡើងដោយភាពខុសគ្នានៃជំនឿ ឬការយល់ដឹង។ ព្រះសង្ឃមានសមត្ថភាព ពន្យល់ពីគោលបំណង និងទស្សនៈវិស័យរបស់អ្នកផលិតភាពយន្ត ទៅកាន់សហគមន៍សាសនា។ ឧទាហរណ៍ ពួកគាត់អាចពន្យល់ពីមូលហេតុដែលភាពយន្តនេះត្រូវបានផលិតឡើង សារៈសំខាន់នៃសាច់រឿង ឬការបង្ហាញតួអង្គដែលទាក់ទងនឹងសាសនា។ ផ្ទុយទៅវិញ ព្រះសង្ឃក៏អាច ពន្យល់ពីក្តីកង្វល់ ក្តីរំពឹង ឬការណែនាំពីសហគមន៍សាសនា ទៅកាន់អ្នកផលិតភាពយន្តវិញផងដែរ។ ការធ្វើបែបនេះគឺដើម្បី កសាងការយោគយល់គ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការផលិតភាពយន្តប្រកបដោយការគោរព និងទទួលបានការគាំទ្រពីសហគមន៍សាសនា។ តាមរយៈតួនាទីជាអ្នកសម្របសម្រួល និងអ្នកកសាងការយោគយល់នេះ ព្រះសង្ឃបានរួមចំណែកធានាថា ភាពយន្តដែលទាក់ទងនឹងសាសនា និងវប្បធម៌ត្រូវបានបង្កើតឡើងដោយការទទួលខុសត្រូវ និងទទួលបានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធ។